ការសរសេរកំណត់ហេតុ គឺជាឧបករណ៍ដ៏សាមញ្ញ ប៉ុន្តែមានឥទ្ធិពលបំផុតក្នុងការថែទាំ និងលើកកម្ពស់សុខភាពផ្លូវចិត្ត។ ការសរសេរកំណត់ហេតុជួយឱ្យយើងមានឱកាសបញ្ចេញនូវអារម្មណ៍តានតឹងដែលលាក់ទុកក្នុងចិត្តមកលើក្រដាស។ មូលហេតុចម្បងនៃការសរសេរកំណត់ហេតុ គឺវាជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត និងភាពថប់បារម្ភដែលកើតចេញពីការគិតច្រើនជ្រុល។ ការសរសេរជួយឱ្យយើងរៀបចំគំនិតដែលរញ៉េរញ៉ៃឱ្យមានសណ្ដាប់ធ្នាប់ និងងាយស្រួលក្នុងការស្វែងរកដំណោះស្រាយ។ វាផ្ដល់នូវកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ការនិយាយដោយស្មោះត្រង់ជាមួយខ្លួនឯងដោយគ្មានការវិនិច្ឆ័យពីអ្នកដទៃ។ ការសរសេរកំណត់ហេតុជួយឱ្យយើងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ តាមរយៈការតាមដាននូវប្រតិកម្ម និងអារម្មណ៍ប្រចាំថ្ងៃ។ វាក៏ជាវិធីសាស្ត្រមួយក្នុងការតាមដានរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ដើម្បីដឹងពីមូលហេតុដែលធ្វើឱ្យអារម្មណ៍ប្រែប្រួល។ មូលហេតុសំខាន់គឺវាជួយបំប្លែងការគិតអវិជ្ជមានឱ្យទៅជាការយល់ដឹង និងការរៀនសូត្រពីកំហុសកន្លងមក។ ការសរសេរជួយពង្រឹងការផ្ដោតអារម្មណ៍ និងធ្វើឱ្យស្មារតីមានភាពមូលល្អក្នុងខណៈពេលបច្ចុប្បន្ន។ វាក៏ជួយបង្កើនទំនុកចិត្តលើខ្លួនឯង នៅពេលដែលយើងមើលឃើញពីការរីកចម្រើន និងការតស៊ូរបស់ខ្លួនឯងកាលពីមុន។ ការសរសេរកំណត់ហេតុមុនពេលចូលគេង ជួយឱ្យខួរក្បាលសម្រាក និងកាត់បន្ថយការគេងមិនលក់ដោយសារការគិត។ វាជួយឱ្យយើងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ តាមរយៈការរៀនគ្រប់គ្រង និងស្វែងយល់ពីប្រភពនៃកំហឹង ឬការឈឺចាប់។ ការកត់ត្រានូវរឿងរ៉ាវដែលគួរឱ្យដឹងគុណ ជួយបណ្ដុះស្មារតីវិជ្ជមាន និងភាពរីករាយក្នុងជីវិត។ វាផ្ដល់នូវភស្តុតាងនៃការផ្លាស់ប្តូរផ្នត់គំនិត ដែលជួយឱ្យយើងមានកម្លាំងចិត្តជម្នះរាល់ឧបសគ្គខាងផ្លូវចិត្ត។ ការសរសេរជួយឱ្យយើងចេះបែងចែករវាងបញ្ហាដែលយើងអាចគ្រប់គ្រងបាន និងបញ្ហាដែលយើងត្រូវលែងដៃ។ មូលហេតុមួយទៀតគឺវាជួយកាត់បន្ថយការមានអារម្មណ៍ឆេវឆាវ ព្រោះយើងបានដោះស្រាយវាដោយសន្តិវិធីលើក្រដាសរួចហើយ។ ការសរសេរកំណត់ហេតុជួយឱ្យយើងមានភាពម្ចាស់ការលើជីវិត និងមិនបណ្ដោយឱ្យអារម្មណ៍ដឹកមុខឡើយ។ វាក៏ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ព្រោះនៅពេលផ្លូវចិត្តស្ងប់ រាងកាយក៏មានសុខភាពល្អតាមនោះដែរ។ ការត្រឡប់មកអានកំណត់ហេតុចាស់ៗវិញ ជួយឱ្យយើងឃើញពីភាពរឹងមាំដែលយើងធ្លាប់មាន និងផ្ដល់មេរៀនសម្រាប់អនាគត។ មូលហេតុដែលត្រូវសរសេរគឺដើម្បីសម្រេចបាននូវសន្តិភាពក្នុងចិត្ត និងការរស់នៅដោយមានតុល្យភាព។ ការរៀបចំសម្ភារៈឱ្យបានត្រឹមត្រូវ គឺជាជំហានដំបូងក្នុងការបង្កើនភាពរីករាយ និងប្រសិទ្ធភាពនៃការសរសេរកំណត់ហេតុដើម្បីថែទាំសុខភាពផ្លូវចិត្ត។ សៀវភៅសរសេរដែលមានក្រដាសគុណភាពល្អ និងរឹងមាំ គឺជាសម្ភារៈចម្បងដែលជួយឱ្យអ្នកមានអារម្មណ៍ចង់ថែរក្សាទុកនូវរាល់ការចងចាំ។ ប៊ិចដែលមានទឹកថ្នាំហូរល្អ និងកាន់ទៅមានផាសុកភាពក្នុងដៃ ជួយឱ្យការសរសេរធូរស្រាលតាមអារម្មណ៍ដោយមិនទាក់ទើ។ ប៊ិចពណ៌ ឬហ្វឺតហាយឡាយ គឺជាឧបករណ៍ដ៏ល្អសម្រាប់ប្រើដើម្បីគូសចំណាំចំណុចសំខាន់ៗ ឬប្រើតំណាងឱ្យកម្រិតអារម្មណ៍ខុសៗគ្នា។ ក្រដាសចំណាំ អាចប្រើសម្រាប់កត់ត្រានូវពាក្យលើកទឹកចិត្តខ្លីៗ ហើយយកទៅបិទបន្ថែមលើទំព័រដែលអ្នកចង់រំលឹកស្មារតី។ សៀវភៅកំណត់ហេតុប្រភេទមានសោរចាក់ ឬមានលេខកូដការពារ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់រក្សាការសម្ងាត់បំផុតនៃចិត្ត។ រូបភាពបិតតូចៗ អាចយកមកបិទលម្អដើម្បីធ្វើឱ្យសៀវភៅកំណត់ហេតុមើលទៅមានភាពរស់រវើក និងកាត់បន្ថយភាពតានតឹង។ សម្រាប់អ្នកដែលចូលចិត្តបច្ចេកវិទ្យា កម្មវិធីសរសេរកំណត់ហេតុក្នុងទូរស័ព្ទ គឺជាសម្ភារៈឌីជីថលដែលងាយស្រួលយកតាមខ្លួន និងអាចប្រើបានគ្រប់កន្លែង។ ការប្រើប្រាស់នាឡិកាកំណត់ពេល គឺជាសម្ភារៈជំនួយសម្រាប់អ្នកដែលចង់អនុវត្តការសរសេរក្នុងរយៈពេលខ្លី និងផ្ដោតអារម្មណ៍បានល្អ។ កាសស្ដាប់ត្រចៀកសម្រាប់ស្ដាប់តន្ត្រីបែបសម្រាកកាយ ក៏ជាផ្នែកមួយនៃសម្ភារៈជំនួយដើម្បីបង្កើតបរិយាកាសស្ងប់ស្ងាត់ក្នុងពេលសរសេរ។ មិនថាសម្ភារៈទំនើប ឬសាមញ្ញឡើយ សំខាន់បំផុតគឺភាពពេញចិត្តរបស់អ្នកក្នុងការប្រើប្រាស់វាដើម្បីព្យាបាលចិត្តជារៀងរាល់ថ្ងៃ។ ការសរសេរកំណត់ហេតុដើម្បីសុខភាពផ្លូវចិត្ត គឺជាការបើកចំហរពិភពខាងក្នុងមកលើទំព័រក្រដាស ដែលក្នុងនោះមានបញ្ហា និងរឿងរ៉ាវសំខាន់ៗជាច្រើនត្រូវបានលើកយកមកកត់ត្រា។ រឿងរ៉ាវដំបូងដែលគេនិយមកត់ត្រាបំផុត គឺការរៀបរាប់អំពីអារម្មណ៍ប្រចាំថ្ងៃ មិនថាសប្បាយ កើតទុក្ខ ឬខឹងសម្បារឡើយ។ បញ្ហាតានតឹងដែលកើតចេញពីការងារ ឬការសិក្សា ត្រូវបានសរសេរចេញមកដើម្បីសម្រាលសម្ពាធក្នុងខួរក្បាល។ ការកត់ត្រាអំពីជម្លោះ ឬបញ្ហានៅក្នុងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ជួយឱ្យយើងមើលឃើញពីឫសគល់នៃបញ្ហាបានច្បាស់។ រឿងរ៉ាវដែលយើងមានអារម្មណ៍ដឹងគុណ ទោះបីជារឿងតូចតាច ក៏ត្រូវបានសរសេរដើម្បីបង្កើនថាមពលវិជ្ជមាន។ បញ្ហាដែលបង្កឱ្យមានភាពថប់បារម្ភ ឬការភ័យខ្លាចចំពោះអនាគត ត្រូវបានកត់ត្រាទុកដើម្បីធ្វើការវិភាគ និងស្វែងរកដំណោះស្រាយ។ ការសរសេរអំពីកំហុសឆ្គងដែលបានកើតឡើងក្នុងថ្ងៃនេះ ជួយឱ្យយើងចេះអត់ឱនឱ្យខ្លួនឯង និងរៀនសូត្រពីវា។ រឿងរ៉ាវជោគជ័យតូចៗដែលយើងសម្រេចបាន ត្រូវបានកត់ត្រាដើម្បីពង្រឹងទំនុកចិត្តលើខ្លួនឯង និងផ្ដល់រង្វាន់ដល់ស្មារតី។ បញ្ហាសុខភាពរាងកាយដែលមានទំនាក់ទំនងជាមួយផ្លូវចិត្ត ដូចជាការគេងមិនលក់ ឬការឈឺក្បាល ក៏ត្រូវបានតាមដានក្នុងកំណត់ហេតុ។ ការកត់ត្រានូវគំនិតអវិជ្ជមានដែលតែងតែលេចឡើងក្នុងចិត្ត ជួយឱ្យយើងអាចតតាំង និងផ្លាស់ប្តូរវាទៅជាការគិតបែបស្ថាបនា។ បំណងប្រាថ្នា ឬគោលដៅជីវិតដែលចង់សម្រេច ត្រូវបានសរសេរទុកដើម្បីជាការរំលឹកស្មារតី និងការផ្ដោតអារម្មណ៍។ ការរៀបរាប់អំពីការឈឺចាប់ក្នុងអតីតកាល ដែលយើងមិនទាន់អាចនិយាយប្រាប់អ្នកដទៃបាន ក៏ជាប្រធានបទដ៏សំខាន់មួយ។ ការកត់ត្រានូវសុបិន ឬអារម្មណ៍ដែលកើតមានក្រោយពេលភ្ញាក់ពីគេង ជួយឱ្យយើងយល់ពីចិត្តរបស់ខ្លួនឯង។ បញ្ហាហិរញ្ញវត្ថុ ឬសម្ពាធសេដ្ឋកិច្ចដែលធ្វើឱ្យមានការព្រួយបារម្ភ ត្រូវបានសរសេរចេញមកដើម្បីកាត់បន្ថយភាពភ័យស្លន់ស្លោ។ ការរៀបរាប់អំពីសកម្មភាពដែលធ្វើឱ្យយើងមានអារម្មណ៍ថាមានតម្លៃ និងមានកម្លាំងចិត្ត ជួយឱ្យយើងស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន។ ការកត់ត្រាពីការសន្ទនាដែលជះឥទ្ធិពលអាក្រក់មកលើចិត្ត ជួយឱ្យយើងចេះរៀបចំរបាំងការពារផ្លូវចិត្ត។ បញ្ហានៃការបាត់បង់ទំនុកចិត្តលើរូបរាងកាយ ឬសមត្ថភាពផ្ទាល់ខ្លួន ក៏ជាចំណុចដែលត្រូវលើកមកពិភាក្សាជាមួយក្រដាស។ ការសរសេរអំពីតម្រូវការផ្លូវចិត្តដែលយើងមិនទាន់ទទួលបាន ជួយឱ្យយើងចេះស្រឡាញ់ និងថែទាំខ្លួនឯងបានប្រសើរជាងមុន។ រឿងរ៉ាវបំផុសគំនិតដែលបានឮ ឬបានឃើញពីអ្នកដទៃ ត្រូវបានកត់ត្រាទុកដើម្បីរក្សាទុកជាមេរៀនជីវិត។ ការតាមដានការផ្លាស់ប្តូរនៃអារម្មណ៍ទៅតាមពេលវេលា ជួយឱ្យយើងដឹងពីវដ្តនៃសុខភាពផ្លូវចិត្ត។ ការកត់ត្រានូវពាក្យពេចន៍លើកទឹកចិត្តខ្លួនឯង ដើម្បីត្រៀមលក្ខណៈប្រឈមមុខនឹងថ្ងៃស្អែកប្រកបដោយសង្ឃឹម។ ការសរសេរកំណត់ហេតុដើម្បីសុខភាពផ្លូវចិត្ត គឺជាទម្លាប់ដ៏មានតម្លៃដែលមនុស្សគ្រប់វ័យអាចអនុវត្តបាន ដើម្បីស្វែងរកសន្តិភាពក្នុងចិត្ត និងការយល់ដឹងពីខ្លួនឯង។ ក្រុមយុវវ័យ និងសិស្សនិស្សិត គឺជាវ័យដែលនិយមសរសេរកំណត់ហេតុបំផុត ដើម្បីបញ្ចេញនូវអារម្មណ៍ស្មុគស្មាញ និងសម្ពាធពីការសិក្សា។ មនុស្សវ័យធ្វើការ ប្រើប្រាស់ការសរសេរកំណត់ហេតុជាឧបករណ៍សម្រាប់កាត់បន្ថយភាពតានតឹង និងការថប់បារម្ភដែលកើតចេញពីអាជីពការងារដ៏មមាញឹក។ ក្នុងវ័យកណ្ដាល ការសរសេរជួយឱ្យពួកគេឆ្លុះបញ្ចាំងពីតម្លៃជីវិត ទំនាក់ទំនងគ្រួសារ និងការរៀបចំផែនការសម្រាប់អនាគតឱ្យមានលំនឹង។ មនុស្សវ័យចំណាស់ ចូលចិត្តសរសេរកំណត់ហេតុដើម្បីរំលឹកពីការចងចាំល្អៗ និងរក្សាភាពរស់រវើកនៃស្មារតីឱ្យជៀសផុតពីជំងឺភ្លេចភ្លាំង។ ក្រុមអ្នកដឹកនាំ និងសហគ្រិន ប្រើប្រាស់ការសរសេរដើម្បីត្រួតពិនិត្យផ្នត់គំនិត និងបង្កើនភាពឆ្លាតវៃផ្នែកអារម្មណ៍ក្នុងវ័យរវល់។ ការសរសេរកំណត់ហេតុមិនមានកំណត់ព្រំដែនអាយុឡើយ ព្រោះគ្រប់វ័យសុទ្ធតែត្រូវការកន្លែងសុវត្ថិភាពសម្រាប់បញ្ចេញមតិយោបល់ផ្ទាល់ខ្លួន។ មិនថានៅក្នុងវ័យណានោះទេ ការសរសេរកំណត់ហេតុគឺជាស្ពានតភ្ជាប់ចិត្តឱ្យរឹងមាំ និងមានសុខភាពល្អជាប្រចាំ។ ការសរសេរកំណត់ហេតុដើម្បីសុខភាពផ្លូវចិត្ត គឺជាដំណើរការនៃការសន្ទនាជាមួយពិភពខាងក្នុង ដែលទាមទារនូវជំហានអនុវត្តប្រកបដោយការយកចិត្តទុកដាក់។ ជំហានដំបូងគឺការជ្រើសរើសឧបករណ៍ដែលអ្នកចូលចិត្ត មិនថាជាសៀវភៅសរសេរដោយដៃ ឬកម្មវិធីកំណត់ហេតុឌីជីថលឡើយ។ បន្ទាប់មក អ្នកត្រូវស្វែងរកទីកន្លែងដែលស្ងប់ស្ងាត់ និងមានផាសុកភាព ដើម្បីជៀសវាងការរំខានពីមជ្ឈដ្ឋានខាងក្រៅ។ ការកំណត់ពេលវេលាជាក់លាក់មួយក្នុងមួយថ្ងៃ ដូចជាពេលព្រឹកព្រលឹម ឬមុនពេលចូលគេង ជួយឱ្យអ្នកបង្កើតបានជាទម្លាប់ថែទាំចិត្ត។ ចាប់ផ្ដើមដោយការដកដង្ហើមវែងៗ និងធ្វើឱ្យអារម្មណ៍ធូរស្រាល ដើម្បីត្រៀមស្មារតីមុននឹងចាប់ប៊ិចសរសេរ។ សកម្មភាពដំបូងនៅលើក្រដាស គឺការកត់ត្រានូវកាលបរិច្ឆេទ និងពេលវេលា ដើម្បីងាយស្រួលក្នុងការត្រឡប់មកពិនិត្យមើលវិញនៅថ្ងៃក្រោយ។ អ្នកគួរចាប់ផ្ដើមសរសេរដោយសេរីនូវអ្វីដែលកំពុងស្ថិតក្នុងខួរក្បាល ទោះបីជាវាជាគំនិតដែលមិនមានសណ្ដាប់ធ្នាប់ក៏ដោយ។ ជំហានសំខាន់គឺការសរសេរដោយភាពស្មោះត្រង់បំផុត ព្រោះកំណត់ហេតុគឺជាកន្លែងដែលគ្មានការវិនិច្ឆ័យ ឬការស្ដីបន្ទោស។ អ្នកអាចប្រើប្រាស់សំណួរផ្ដើម ប្រសិនបើអ្នកមានអារម្មណ៍ថា មិនដឹងគួរចាប់ផ្ដើមរៀបរាប់ពីអ្វីឱ្យពិតប្រាកដ។ សកម្មភាពនៃការពិពណ៌នាអំពីអារម្មណ៍បច្ចុប្បន្ន ជួយឱ្យអ្នកអាចកំណត់អត្តសញ្ញាណនៃអ្វីដែលកំពុងកើតឡើងក្នុងចិត្ត។ បន្ទាប់មក ចូលសរសេររៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើង និងផលប៉ះពាល់របស់វាទៅលើអារម្មណ៍របស់អ្នក។ ជំហានដ៏មានប្រសិទ្ធភាពមួយគឺការកត់ត្រានូវអ្វីដែលអ្នកមានអារម្មណ៍ដឹងគុណក្នុងថ្ងៃនេះ ដើម្បីបង្វែរចិត្តទៅរកភាពវិជ្ជមាន។ ការសរសេររៀបរាប់អំពីបញ្ហាប្រឈម និងការសាកល្បងរកដំណោះស្រាយលើក្រដាស ជួយកាត់បន្ថយភាពថប់បារម្ភបានយ៉ាងច្រើន។ ប្រសិនបើអ្នកមានអារម្មណ៍ខឹង ឬឈឺចាប់ ចូរអនុញ្ញាតឱ្យប៊ិចសរសេរបញ្ចេញនូវរាល់ពាក្យពេចន៍ទាំងនោះមកលើក្រដាសឱ្យអស់។ ការប្រើប្រាស់ពណ៌ ឬការគូររូបតំណាងឱ្យអារម្មណ៍ ក៏ជាសកម្មភាពព្យាបាលចិត្តដ៏ល្អមួយក្នុងកំណត់ហេតុផងដែរ។ បន្ទាប់ពីសរសេរចប់ ចូរចំណាយពេលពីរបីនាទីដើម្បីអានអ្វីដែលអ្នកបានសរសេរឡើងវិញ ដើម្បីទទួលបានទស្សនវិស័យថ្មី។ ជំហាននៃការអាននេះ ជួយឱ្យអ្នកមើលឃើញពីគំរូនៃគំនិត ឬទម្លាប់ដែលអ្នកចង់ផ្លាស់ប្តូរ។ អ្នកគប្បីបញ្ចប់ការសរសេរដោយពាក្យពេចន៍លើកទឹកចិត្ត ឬការតាំងចិត្តសម្រាប់ថ្ងៃស្អែក ដើម្បីបង្កើនក្ដីសង្ឃឹម។ ការរក្សាកំណត់ហេតុនៅកន្លែងដែលមានសុវត្ថិភាព និងឯកជន ជួយឱ្យអ្នកមានទំនុកចិត្តក្នុងការបន្តសរសេរជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលអ្នករវល់ខ្លាំង ការសរសេរត្រឹមតែប្រាំនាទី ក៏នៅតែផ្ដល់ផលល្អដល់សុខភាពផ្លូវចិត្តជាងការមិនសរសេរសោះ។ ភាពទៀងទាត់នៃការអនុវត្តជំហានទាំងនេះ នឹងក្លាយជាឱសថទិព្វសម្រាប់ព្យាបាល និងពង្រឹងស្មារតីឱ្យកាន់តែរឹងមាំ។ ការសរសេរកំណត់ហេតុដើម្បីសុខភាពផ្លូវចិត្ត គឺជាការអនុវត្តដ៏មានឥទ្ធិពលដែលជួយឱ្យយើងអាចគ្រប់គ្រងពិភពខាងក្នុង និងពង្រឹងស្មារតីឱ្យកាន់តែរឹងមាំ។ ការសរសេរកំណត់ហេតុមានសារៈសំខាន់បំផុតក្នុងការជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត និងភាពតានតឹងដែលយើងជួបប្រទះប្រចាំថ្ងៃ។ វាផ្ដល់នូវឱកាសឱ្យយើងបញ្ចេញនូវអារម្មណ៍ដែលពិបាកនិយាយប្រាប់អ្នកដទៃ មកលើទំព័រក្រដាសដោយសេរី។ អត្ថប្រយោជន៍ចម្បងគឺវាជួយឱ្យយើងស្គាល់ពីអត្តសញ្ញាណ និងចរិតលក្ខណៈពិតប្រាកដរបស់ខ្លួនឯងកាន់តែស៊ីជម្រៅ។ ការសរសេរជួយរៀបចំគំនិតដែលរញ៉េរញ៉ៃឱ្យមានរបៀបរៀបរយ ដែលធ្វើឱ្យយើងងាយស្រួលក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ។ វាជួយកាត់បន្ថយរោគសញ្ញានៃភាពថប់បារម្ភ តាមរយៈការសរសេររៀបរាប់ពីការភ័យខ្លាច និងការវិភាគរកការពិត។ ការសរសេរកំណត់ហេតុជួយបង្កើនសមត្ថភាពនៃការចងចាំ និងរក្សាភាពស្រស់ថ្លានៃខួរក្បាលឱ្យបានយូរអង្វែង។ វាគឺជាមធ្យោបាយដ៏ល្អក្នុងការតាមដានរាល់ការផ្លាស់ប្តូរនៃអារម្មណ៍ ដើម្បីដឹងពីមូលហេតុដែលនាំឱ្យយើងសប្បាយ ឬកើតទុក្ខ។ ការកត់ត្រានូវរឿងរ៉ាវល្អៗជួយបណ្ដុះស្មារតីនៃការដឹងគុណ ដែលនាំមកនូវសុភមង្គល និងភាពវិជ្ជមានក្នុងជីវិត។ វាជួយឱ្យយើងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ខ្ពស់ តាមរយៈការរៀនសូត្រពីប្រតិកម្មរបស់ខ្លួនឯងចំពោះព្រឹត្តិការណ៍នានា។ ការសរសេរជួយពង្រឹងប្រព័ន្ធការពាររាងកាយ ព្រោះនៅពេលចិត្តមានសន្តិភាព រាងកាយក៏មានសុខភាពល្អទៅតាមនោះដែរ។ វាជួយឱ្យយើងចេះអត់ឱន និងផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង នៅពេលដែលយើងជួបប្រទះនូវការបរាជ័យ ឬកំហុសឆ្គង។ ការសរសេរកំណត់ហេតុផ្ដល់នូវភស្តុតាងនៃការរីកចម្រើនផ្ទាល់ខ្លួន ដែលជួយបង្កើនទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន។ វាជួយឱ្យយើងសម្រេចបាននូវការផ្ដោតអារម្មណ៍បានល្អ ដោយការរស់នៅក្នុងខណៈពេលបច្ចុប្បន្ន។ ការអនុវត្តនេះជួយឱ្យយើងគេងលក់បានស្រួលជាងមុន ព្រោះយើងបានបញ្ចេញរាល់ការគិតដែលធ្ងន់ៗចេញពីខួរក្បាលអស់ហើយ។ វាជួយឱ្យយើងចេះកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ និងជំរុញឱ្យយើងមានវិន័យក្នុងការសម្រេចគោលដៅនោះ។ ការសរសេរជួយឱ្យយើងចេះបែងចែករវាងបញ្ហាពិតប្រាកដ និងការស្រមៃដែលនាំឱ្យយើងមានការព្រួយបារម្ភឥតប្រយោជន៍។ វាផ្ដល់នូវទីកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ការសន្ទនាជាមួយខ្លួនឯងដោយគ្មានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ។ ការត្រឡប់មកអានកំណត់ហេតុចាស់ៗជួយឱ្យយើងមើលឃើញពីមេរៀនជីវិត និងភាពរឹងមាំដែលយើងធ្លាប់មានពីមុនមក។ វាជួយបង្កើនសមត្ថភាពក្នុងការនិយាយ និងការប្រើប្រាស់ពាក្យពេចន៍ដើម្បីបង្ហាញពីអារម្មណ៍បានកាន់តែច្បាស់លាស់។ ការសរសេរកំណត់ហេតុគឺជាការវិនិយោគលើសន្តិភាពផ្លូវចិត្តដែលនាំទៅរកការរស់នៅដោយមានតុល្យភាព។ ជារួមមក ការសរសេរកំណត់ហេតុដើម្បីសុខភាពផ្លូវចិត្ត មិនមែនគ្រាន់តែជាការកត់ត្រារឿងរ៉ាវប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការព្យាបាលតាមរយៈការសរសេរ ដ៏មានប្រសិទ្ធភាពបំផុត។ វាដើរតួនាទីជា កញ្ចក់ឆ្លុះបញ្ចាំងចិត្ត ដែលជួយឱ្យយើងមើលឃើញពីភាពស្រស់ស្អាត និងការឈឺចាប់ក្នុងចិត្ត រួចបំប្លែងវាឱ្យទៅជាថាមពលនៃការរៀនសូត្រ និងការលូតលាស់។ ការបង្កើតទម្លាប់សរសេរកំណត់ហេតុ គឺជាការផ្ដល់កាដូដ៏មានតម្លៃបំផុតដល់ខ្លួនឯង ដើម្បីទទួលបាននូវ សុខុមាលភាពផ្លូវចិត្ត និងការរស់នៅប្រកបដោយអត្ថន័យក្នុងសម័យកាលដ៏មមាញឹកនេះ។